នំបាក់បិន គឺជាបង្អែមមួយមុខដ៏ពេញនិយមរបស់ប្រទេសវៀតណាម ដែលបានក្លាយជាចំណីដ៏ឆ្ងាញ់ពិសាសម្រាប់ប្រជាជនខ្មែរផងដែរ។ នំនេះមានរសជាតិផ្អែម ប្រៃតិចៗ ឈ្ងុយដូង និងមានសភាពទន់ល្មើយ។ នំបាក់បិនគឺងាយស្រួលធ្វើ ហើយសក្ដិសមសម្រាប់ពិសារលេង ទទួលភ្ញៀវ ឬជាបង្អែមសម្រាប់កម្មវិធីផ្សេងៗ។ ដើម្បីចម្អិននំបាក់បិនដ៏ឈ្ងុយឆ្ងាញ់នេះ អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួន។ សម្រាប់គ្រឿងផ្សំគោល អ្នកត្រូវការ ដំឡូងមីឈូសរួច ១ គីឡូក្រាម។ សម្រាប់យករសជាតិ និងទទួលបានភាពទន់ អ្នកត្រូវការ អំបិល ១ ស្លាបព្រាកាហ្វេ ស្ករស ៣០០ ក្រាម ខ្ទិះដូង ៤០០ មីលីលីត្រ សាច់ដូងកោស ១ ចំហៀងផ្លែ ស៊ុត ៥ គ្រាប់ និង ទឹកដោះគោ ១ កំប៉ុង។ ដើម្បីបន្ថែមពណ៌បៃតងស្រស់ស្អាត និងក្លិនឈ្ងុយក្រអូប អ្នកត្រូវការ ទឹកស្លឹកតើយដែលកិនជាមួយទឹកបរិមាណប្រហែល ២០០ មីលីលីត្រ។ ចំពោះ ការធ្វើនំបាក់បិន គឺជាដំណើរការដ៏សាមញ្ញមួយ ប៉ុន្តែទាមទារនូវការយកចិត្តទុកដាក់បន្តិចបន្តួច ដើម្បីធានាបាននូវរសជាតិ និងគុណភាពនំដ៏ល្អឥតខ្ចោះ។ ជំហាននីមួយៗសុទ្ធតែមានសារៈសំខាន់ក្នុងការបង្កើតបានជានំដ៏ទន់ល្មើយ ហើយឈ្ងុយឆ្ងាញ់។ ការលាយបញ្ចូលគ្នានៃគ្រឿងផ្សំទាំងអស់ គឺជាជំហានដំបូង និងសំខាន់បំផុត។ ដំបូងបង្អស់ អ្នកត្រូវចាប់ផ្តើមដោយយក ដំឡូងមីដែលបានឈូសរួច មកដាក់ចូលនៅក្នុងចានធំមួយ។ បន្ទាប់មក ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ដូចជា ស្ករស អំបិល សាច់ដូងកោស ទឹកដោះគោ ទឹកស្លឹកតើយ ខ្ទិះដូង និងស៊ុត ចូលទៅក្នុងចានជាមួយដំឡូងមី។ បន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់ហើយ ត្រូវកូរវាបញ្ចូលគ្នាឱ្យសព្វល្អ។ ការលាយបញ្ចូលគ្នានៃគ្រឿងផ្សំទាំងអស់នេះ បង្កើតបានជាល្បាយដ៏ស័ក្តិសម និងមានរសជាតិត្រឹមត្រូវសម្រាប់នំបាក់បិន។ បន្ទាប់ពីបានលាយគ្រឿងផ្សំទាំងអស់ចូលគ្នាបានយ៉ាងល្អហើយ ជំហានបន្ទាប់គឺ ការក្រឡុកល្បាយនំ។ នៅពេលដែលអ្នកបានកូរគ្រឿងផ្សំសព្វហើយ ត្រូវយកល្បាយនោះទៅចាក់ចូលក្នុង ម៉ាស៊ីនក្រឡុក។ យើងត្រូវរង់ចាំឱ្យម៉ាស៊ីនកិនល្បាយនោះឱ្យម៉ត់ល្អ ការកិនល្បាយឱ្យម៉ត់នេះ គឺដើម្បីធានាថាល្បាយនំមានសភាពរលោង និងគ្មានកាកសាច់ដំឡូងនៅសល់ ដែលអាចធ្វើឱ្យនំមានសភាពគ្រើម។ ជំហាននេះនឹងជួយឱ្យនំមានសភាពទន់ល្មើយ និងម៉ត់រលោងនៅពេលឆ្អិន។ ជាចុងក្រោយ គឺការដុត ឬចំហុយនំ បន្ទាប់ពីម៉ាស៊ីនបានកិនល្បាយរួចរាល់ហើយ ត្រូវចាក់វាចេញមកវិញដាក់ចូលទៅក្នុង ថាស វាសឱ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាប។ រួចយកវាទៅដាក់ចូលក្នុង ឡដុតនំ ឬ ឡាំងស៊ឹងសម្រាប់ចំហុយ ក៏បាន។ រក្សាទុកប្រហែលជា ៥០ នាទី ទៅ ១ ម៉ោង រហូតទាល់តែនំឆ្អិនល្អ និងឡើងពណ៌ស្រស់ស្អាត។ ការជ្រើសរើសរវាងការដុត ឬចំហុយ គឺអាស្រ័យលើចំណូលចិត្តរបស់អ្នក ប៉ុន្តែវិធីទាំងពីរនេះ នឹងផ្ដល់លទ្ធផលនំដែលឆ្ងាញ់ដូចគ្នា។ ពេលនំឆ្អិនហើយ មុននឹងអ្នកយកនំទៅកាត់ ត្រូវទុកវាពី ១៥ ទៅ ២០ នាទីសិន ដើម្បីឱ្យនំត្រជាក់បន្តិច និងងាយស្រួលក្នុងការកាត់។ ការទុកឱ្យនំត្រជាក់មុនកាត់ ជួយការពារនំកុំឱ្យបែក ឬខូចទ្រង់ទ្រាយ។ បន្ទាប់មក កាត់វាជាដុំៗតាមចំណូលចិត្ត រួចរៀបដាក់ចានជាការស្រេច។ ចំពោះ នំបាក់បិនដែលបានធ្វើរួចរាល់ អាចពិសារបានទាំងនៅក្ដៅៗ ឬត្រជាក់ តាមចំណូលចិត្ត។ នំបាក់បិនគឺជាបង្អែមដ៏សាមញ្ញ ប៉ុន្តែមានរសជាតិឆ្ងាញ់ ដែលអាចធ្វើបានយ៉ាងងាយស្រួលសម្រាប់ពិសារលេង ឬទទួលភ្ញៀវ។ ថែមទាំងអាចជាអាហារសម្រន់នៅពេលព្រឹកឬកម្មវិធីផ្សេងៗថែមទៀតផង។